ការកែប្រែម៉ូតូសម្រាប់បម្រើអាជីវកម្មខ្នាតតូចបានក្លាយជាយុទ្ធសាស្ត្រដ៏ពេញនិយមមួយនៅក្នុងសង្គមកម្ពុជា។ វាគឺជាគំនិតដ៏មានប្រសិទ្ធភាពមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមរកស៊ីដោយចំណាយដើមទុនតិចបំផុត។ ម៉ូតូដែលបានកែច្នៃទាំងនោះត្រូវបានប្រើប្រាស់ជាហាងលក់ទំនិញខ្នាតតូចចល័ត។ ការច្នៃប្រឌិតនេះ បានជួយដល់ប្រជាជនជាច្រើនឱ្យអាចរកប្រាក់ចំណូលបានដោយខ្លួនឯង។ ការកែប្រែម៉ូតូត្រូវបានប្រើប្រាស់សម្រាប់អាជីវកម្មជាច្រើនប្រភេទ ហើយមានគ្រប់កន្លែង។ អាជីវកម្មដែលគេឃើញមានច្រើនជាងគេគឺ កាហ្វេចល័ត ដែលមានម៉ាស៊ីនតូចៗសម្រាប់ឆុងកាហ្វេ។ ក្រៅពីនេះក៏មានរទេះការ៉េម ដែលបំពាក់ដោយទូទឹកកកតូចៗសម្រាប់ដាក់ការ៉េម។ អ្នកខ្លះទៀតបានកែច្នៃម៉ូតូទៅជា រទេះលក់ភេសជ្ជៈ ដែលមានទឹកក្រឡុក ឬទឹកផ្លែឈើស្រស់។ ការកែច្នៃនេះ ធ្វើឱ្យពួកគេអាចផ្លាស់ប្តូរទីកន្លែងលក់ដូរបានយ៉ាងងាយស្រួល។ អាជីវករអាចធ្វើដំណើរទៅកន្លែងដែលមានមនុស្សច្រើន ដើម្បីលក់ដូរ។ ឧទាហរណ៍ ពួកគេអាចលក់នៅមុខសាលារៀននៅពេលព្រឹកនិងទៅលក់នៅមុខការិយាល័យពេលថ្ងៃ។ ល្ងាចឡើងពួកគេអាចទៅលក់នៅតាមសួនច្បារ ឬកន្លែងកម្សាន្តនានា។ ការផ្លាស់ប្តូរទីតាំងបានជួយឱ្យពួកគេអាចបង្កើនចំនួនអតិថិជន និងប្រាក់ចំណេញ។ វាគឺជាយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃមួយដែលសម្របខ្លួនទៅតាមតម្រូវការទីផ្សារ។ អាជីវកម្មប្រភេទនេះ អាចគេចផុតពីការចំណាយថ្លៃឈ្នួលហាងនៅតាមទីតាំងប្រចាំ។ ការកែប្រែម៉ូតូសម្រាប់អាជីវកម្មបានផ្តល់ឱកាសដល់អ្នកមានដើមទុនតិច។ ពួកគេមិនចាំបាច់ចំណាយលុយច្រើនសម្រាប់ជួលអគារ ឬសាងសង់តូបនោះទេ។ ថ្លៃដើមសម្រាប់ការទិញម៉ូតូមួយគ្រឿង និងកែច្នៃរទេះ គឺមានតម្លៃទាបជាងឆ្ងាយណាស់។ នេះគឺជាកត្តាដ៏សំខាន់ដែលធ្វើឱ្យពួកគេអាចចាប់ផ្តើមអាជីវកម្មបាន។ វាជួយសម្រួលដល់និស្សិត ឬអ្នកដែលទើបបញ្ចប់ការសិក្សាឱ្យអាចរកស៊ីបានដោយខ្លួនឯង។ អាជីវកម្មនេះក៏មិនទាមទារការចំណាយខ្ពស់លើថ្លៃអគ្គិសនីឬទឹកដែរ។ ការចំណាយលើការថែទាំម៉ូតូក៏មានតម្លៃសមរម្យផងដែរ។ គំនិតកែច្នៃនេះបានបង្ហាញពីភាពប៉ិនប្រសប់ និងការតស៊ូរបស់ប្រជាជនខ្មែរ។ វាបានបង្កើតមុខរបរថ្មីៗជាច្រើនសម្រាប់សង្គមជាតិ។ អ្នកដែលធ្លាប់គ្មានការងារធ្វើអាចក្លាយជាសហគ្រិនខ្នាតតូចបានយ៉ាងងាយស្រួល។ វាគឺជាគំរូនៃសេដ្ឋកិច្ចចល័តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ អាជីវកម្មប្រភេទនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។ ពួកគេអាចបង់ពន្ធបានត្រឹមត្រូវទៅតាមគោលការណ៍របស់រដ្ឋ។ ការកែប្រែម៉ូតូបានក្លាយជាដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់អ្នកប្រកបអាជីវកម្មខ្នាតតូច។ វាជាការបង្ហាញពីការប្រែប្រួលរបស់សេដ្ឋកិច្ចទៅតាមបរិបទសម័យទំនើប។